ខ្មែរក្រហមបានឡើងកាន់អំណាចនៅកម្ពុជាក្នុងឆ្នាំ ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងសង្គ្រាមស៊ីវិលខ្មែរ។ ដំណើរការនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមគឺជាព្រឹត្តិការណ៍សោកនាដកម្មមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបាននាំមកនូវរបបគ្រប់គ្រងដ៏ឃោរឃៅបំផុតមួយ។ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងកុម្មុយនីស្តខ្មែរក្រហម ដែលជាការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ៥ ឆ្នាំនៅកម្ពុជា។ កងកម្លាំងខ្មែរក្រហមក្នុងឯកសណ្ឋានពណ៌ខ្មៅ និងពណ៌អាចម៍សេះ បានធ្វើដំណើរចូលទីក្រុងពីគ្រប់ទិសទី។ ប្រជាជនក្នុងទីក្រុងទាំងអស់បាននាំគ្នាចេញមកឈរត្រៀបត្រាតាមដងផ្លូវ ហើយស្រែកអបអរសាទរ និងគ្រវីទង់ក្រណាត់ស ទោះជាយ៉ាងនេះក្តី ក៏មានមនុស្សជាច្រើនបានសម្ងំលាក់ខ្លួននៅក្នុងផ្ទះ ដោយព្រួយបារម្ភថា ខ្លួនអាចត្រូវចាប់ខ្លួន ឬបាញ់សម្លាប់។ ការបារម្ភនេះបានក្លាយជាការពិតនៅពេលដែលខ្មែរក្រហមបានប្រកាសតាមវិទ្យុជាតិថា ពួកគេមិនមកដើម្បីចរចាជាមួយនរណាទាំងអស់ ហើយនឹងប្រហារជីវិតតែមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពរបស់រដ្ឋាភិបាលចាស់តែប៉ុណ្ណោះ។ ជនបរទេសរាប់រយនាក់ និងជនជាតិខ្មែរមួយចំនួនបានរត់ទៅជ្រកកោននៅសណ្ឋាគារឡឺភ្នំ បច្ចុប្បន្នជាសណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលកាកបាទក្រហមអន្តរជាតិបានប្រកាសថាជាតំបន់អព្យាក្រឹត។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមចូលពិនិត្យបោសសម្អាតសណ្ឋាគារនេះ ជនបរទេស អ្នកកាសែត និងជនជាតិខ្មែរប្រមាណ ១០០ នាក់ផ្សេងទៀតបានរត់ទៅស្ថានទូតបារាំងវិញ។ ខ្មែរក្រហមបានបញ្ជាឱ្យជនជាតិខ្មែរទាំងអស់នៅក្នុងស្ថានទូតធ្វើដំណើរទៅកាន់ទីជនបទដើម្បីធ្វើការងារកសិកម្ម។ ខណៈដែលជនបរទេសប្រមាណ ៦១០ នាក់បានបន្តស្នាក់នៅក្នុងស្ថានទូតអស់រយៈពេលពីរសប្តាហ៍ទៀត មុននឹងត្រូវដឹកជញ្ជូនតាមឡានទៅកាន់ព្រំដែនថៃ។ ភ្លាមៗបន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ខ្មែរក្រហមបានប្រហារជីវិតមេដឹកនាំជាន់ខ្ពស់ ៣ រូប មន្ត្រីរាជការ និងនាយទាហានរាប់រយនាក់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ។ មេដឹកនាំទាំង ៣ រូបនោះរួមមាន នាយករដ្ឋមន្ត្រី ឡុង បូរ៉េត ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង លន់ ណុន ត្រូវជាប្អូនប្រុសរបស់លោកសេនាប្រមុខ លន់ នល់។ លោកសេនាប្រមុខ លន់ នល់ បានចាកចេញពីប្រទេសមុននេះបន្តិចជាមួយនឹងប្រាក់សោធននិវត្តន៍ចំនួន ១ លានដុល្លារអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមជម្លៀសអ្នកទាំងបីទៅកាន់សហរដ្ឋអាមេរិកដែរ ប៉ុន្តែពួកគេបានបដិសេធមិនព្រមចាកចេញ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅស្ថានទូតសហរដ្ឋអាមេរិក ដោយបង្ហាញពីការមិនអាចចាកចេញដោយកំសាក និងការជឿជាក់ខុសលើសហរដ្ឋអាមេរិក។ ប្រជាជននៅតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ពួកគេនឹងរស់នៅប្រកបដោយសុខសន្តិភាពក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មី ហើយថានឹងរួមគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញ ២ឬ៣ម៉ោងបន្ទាប់ពីកាន់កាប់ទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបាញ់ទៅលើអាកាសជាសញ្ញាបង្ខំឱ្យប្រជាជនឱ្យចាកចេញពីទីក្រុង។ ខ្មែរក្រហមបានបង្ខំអ្នករស់នៅទីក្រុងភ្នំពេញប្រហែល ២ លាននាក់ រួមទាំងអ្នកភៀសខ្លួនក្នុងអំឡុងពេលសង្គ្រាមជាង ១ លាននាក់ ឱ្យទៅជនបទ។ ក្នុងរយៈពេលមួយសប្តាហ៍ ប្រជាជននៅទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗទៀត ដែលធ្លាប់គ្រប់គ្រងដោយរបបសាធារណរដ្ឋខ្មែរ ត្រូវបានបណ្តេញចេញទៅធ្វើការងារកសិកម្មនៅតំបន់ជនបទ។ លោក ស៊ឹម សុត ហៅ កុយ ដែលជាអ្នកធាក់ស៊ីក្លូនៅភ្នំពេញ បានរំឭកឡើងវិញនូវហេតុការណ៍ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលគាត់បានឃើញខ្មែរក្រហមចូលភ្នំពេញ ។ គាត់បានឃើញពួកគេបានបាញ់កាំភ្លើងទៅលើអាកាស និងបញ្ជាប្រជាជនឱ្យចាកចេញពីទីក្រុង ដោយអះអាងថាអាមេរិកាំងនឹងមកទម្លាក់គ្រាប់បែក។ លោក កុយ បានប្រញាប់ប្រញាល់ចាកចេញនៅម៉ោង ១០ ជាមួយបងប្រុស មិត្តភក្តិ និងលោកសង្ឃ។ នៅលើផ្លូវដ៏ណែនណាន់តាន់តាប់ លោកបានឮសំឡេងមនុស្សស្រែកហៅរកឪពុកម្តាយ បងប្អូន និងសម្រែកក្មេងៗយំទាររកបាយ។ ខ្មែរក្រហមបានរឹបអូសយករបស់របរប្រជាជន ហើយអ្នកដែលជំទាស់នឹងត្រូវសម្លាប់ ឬចាប់ខ្លួនយកទៅបាត់។ លោក កុយ ត្រូវបានទ័ពខ្មែរក្រហមស្រីម្នាក់សួរថាជាអតីតទាហានឬអត់ ហើយត្រូវបានរុញថយក្រោយនៅពេលគាត់ប្រាប់ថាជាកូនសិស្ស។ បន្ទាប់ពីធ្វើដំណើរ ៣ ថ្ងៃ លោកបានទៅដល់ខេត្តតាកែវ ហើយបានឃើញសាកសពដែលទើបតែហើមថ្មីៗជាច្រើននៅតាមផ្លូវ។ យ៉ាងណាមិញ មិនមានការលើកលែងណាមួយក្នុងការជម្លៀសនោះទេ។ ចំណែកឯ អ្នកជំងឺត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យ។ អ្នកភៀសខ្លួនរាប់ពាន់នាក់ ជាពិសេសកូនក្មេង ចាស់ជរា និងអ្នកជំងឺបានស្លាប់នៅតាមផ្លូវ។ ស្ត្រីមានផ្ទៃពោះជាច្រើនបានស្លាប់នៅពេលសម្រាលកូនដោយសារគ្មានថ្នាំ និងសេវាសុខាភិបាល។ ឯកូនក្មេងបានវង្វេងបាត់ពីឪពុកម្តាយ ហើយប្រជាជនភាគច្រើនមិនដឹងថាមានអ្វីកំពុងតែកើតឡើងនោះទេ។ អ្នកស្រី សូ រី ដែលជាប្រជាជនរស់នៅខេត្តតាកែវក៏បានរំឭកពីព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដែរ។ គាត់បានរៀបរាប់ថា ខ្មែរក្រហមបានបង្ខំឱ្យគាត់ចេញពីទីក្រុង ទោះបីគាត់កំពុងមានផ្ទៃពោះ ហើយប្តីមានរបួសធ្ងន់ក៏ដោយ។ បន្ទាប់មក គាត់បានរទេះមួយ ហើយគាត់បានអូសប្តីទៅមុខទៀត។ នៅតាមផ្លូវ ប្តីរបស់គាត់ត្រូវបានគេចាប់យកទៅសម្លាប់ចោល។ នៅពេលគាត់បានទៅដល់ស្រុកចម្ការលើ ខេត្តកំពង់ចាម មួយខែក្រោយមកក៏សម្រាលបានកូនស្រីមួយ។ ខ្មែរក្រហមបានពន្យល់ហេតុផលជាច្រើនអំពីមូលហេតុដែលអង្គការត្រូវបណ្តេញប្រជាជនទាំងអស់ចេញពីទីក្រុង។ ក្នុងអំឡុងពេលជម្លៀស ខ្មែរក្រហមបានប្រាប់ប្រជាជនថា សហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែកនៅភ្នំពេញ ហើយថាប្រជាជនមិនចាំបាច់ចាក់សោផ្ទះទេ ព្រោះថាប្រជាជនទាំងអស់នឹងអាចត្រឡប់មកវិញក្នុងរយៈពេល ២-៣ ថ្ងៃទៀត។ លោក អៀង សារី អតីតនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ ក្រោយមកបានពន្យល់ថា ការជម្លៀសបណ្តាលមកពីកង្វះខាតសម្ភារៈ និងមធ្យោបាយដឹកជញ្ជូនម្ហូបអាហារមកកាន់ទីក្រុង។ លោក ប៉ុល ពត នៅក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែតុលា ឆ្នាំ ១៩៧៧ បាននិយាយថា មូលហេតុនៃការជម្លៀសប្រជាជនគឺដើម្បីបំបែកក្រុមចារកិច្ចរបស់ខ្មាំង។ ប្រវត្តិវិទូភាគច្រើនបានយល់ស្របថា ខ្មែរក្រហមមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសរបស់កសិករ និងពលករ ដែលក្នុងនោះអំពើពុករលួយ សក្តិភូមិនិយម និងមូលធននិយម នឹងត្រូវលុបបំបាត់ចោលទាំងស្រុង។ ខ្មែរក្រហមយល់ឃើញថាប្រជាជននៅទីក្រុង និងទីប្រជុំជននានាជាមនុស្សមិនស្អាតស្អំ ហើយមានតែកសិករនៅតាមទីជនបទប៉ុណ្ណោះដែលស្អាតស្អំគ្រប់គ្រាន់សម្រាប់បដិវត្តន៍របស់ខ្លួន។ បន្ទាប់ពីការជម្លៀសបានបញ្ចប់ ទីក្រុងភ្នំពេញបានក្លាយទៅជា "ទីក្រុងខ្មោច" ដែលមានមនុស្សរស់នៅប្រហែល ៤ ម៉ឺននាក់ប៉ុណ្ណោះ។ អ្នកដែលបន្តស្ថិតនៅក្នុងទីក្រុងគឺសុទ្ធតែជាកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម កងទ័ព និងកម្មកររោងចក្រ។ ហើយមានហាងលក់ទំនិញតែមួយគត់នៅក្នុងទីក្រុង គឺផ្សារធំថ្មី ដែលបើកលក់សម្រាប់អ្នកការទូត។ ខ្មែរក្រហមបានឯកោប្រទេសពីពិភពលោកខាងក្រៅ ដោយមិនបើកទូលាយឱ្យជនបរទេសចូលមកក្នុងប្រទេស ហើយក៏មិនបើកទូលាយឱ្យប្រជាជនខ្មែរចាកចេញពីប្រទេសដែរ។ បន្ទាប់ពី ២ ៣ ថ្ងៃមក ប៉ុល ពត និងកម្មាភិបាលជាន់ខ្ពស់របស់បក្សកុម្មុយនីស្តកម្ពុជាបានធ្វើដំណើរចូលមកទីក្រុងដ៏ស្ងាត់ជ្រងំនេះ ក្រុមខ្មែរក្រហមបានរៀបចំពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានពលីជីវិតក្នុងអំឡុងពេលសង្គ្រាម។ នៅទីក្រុងប៉េកាំងឯណោះវិញ មានមនុស្សជាង ១ ម៉ឺននាក់ និងមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបបានប្រារព្ធពិធីជ័យជម្នះរបស់កងទ័ពកុម្មុយនីស្តកម្ពុជាលើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ក៏ សម្តេចព្រះនរោត្តម សីហនុ មេដឹកនាំមានតួនាទីរបស់កងទ័ពបដិវត្តន៍មិនបានចូលរួមក្នុងពិធីនោះទេ។ ព្រះអង្គគង់នៅក្បែរព្រះមាតារបស់ព្រះអង្គ គឺ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ដែលកំពុងតែប្រឈួនជាទម្ងន់នៅទីក្រុងប៉េកាំង។ ក្នុងអំឡុងពេលគង់នៅនិរទេសខ្លួននៅទីក្រុងប៉េកាំងតាំងពីឆ្នាំ ១៩៧០ រដ្ឋាភិបាលកុម្មុយនីស្តចិនបានថ្វាយព្រះអង្គនូវការគាំទ្រទាំងផ្លូវនយោបាយ និងផ្លូវចិត្ត ព្រមទាំងភូមិគ្រឹះប្រកបដោយផាសុកភាពមួយទៀតផង។ ក្រោយមក ព្រះអង្គបានធ្វើសេចក្តីថ្លែងការណ៍មួយកោតសរសើរពីជ័យជម្នះរបស់ខ្មែរក្រហម។ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម និងការអនុវត្តនយោបាយដ៏ជ្រុលនិយមទាំងនេះបាននាំឱ្យមានការបាត់បង់ជីវិតមនុស្សរាប់លាននាក់ តាមរយៈការសម្លាប់ ការបង្ខំឱ្យធ្វើការងារហួសកម្លាំង ការអត់ឃ្លាន និងជំងឺ ដែលត្រូវបានគេស្គាល់ថាជាការប្រល័យពូជសាសន៍ខ្មែរ។